ចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ហើយវាបានបន្តតំណាងឲ្យសិល្បៈនិងប្រវត្តិសាស្ត្ររបស់ខ្មែររហូតមកដល់សព្វថ្ងៃ។ ការឆ្លាក់ថ្មនៅកម្ពុជាមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរដ៏រុងរឿង។ ចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត បានចាប់ផ្ដើមរីកចម្រើនយ៉ាងខ្លាំងនៅសម័យអង្គរ ដោយសារតែការសាងសង់ប្រាសាទថ្មដ៏ធំមហិមា។ រឿងរ៉ាវដែលទាក់ទងនឹងចម្លាក់ទាំងនេះគឺភាពប៉ិនប្រសប់ និងការអត់ធ្មត់ របស់ជាងចម្លាក់បុរាណ ដែលបានប្រើប្រាស់កម្លាំងកាយចិត្តឆ្លាក់រឿងរ៉ាវប្រវត្តិសាស្ត្រ ទេវកថា ដូចជារឿងរាមកេរ្តិ៍ រឿងកូរមហាសមុទ្រទឹកដោះ និងជីវភាពរស់នៅរបស់ប្រជាជននៅសម័យនោះនៅលើជញ្ជាំងប្រាសាទ។ ចម្លាក់ទាំងនេះមិនត្រឹមតែជាការបង្ហាញសិល្បៈប៉ុណ្ណោះទេ តែវាក៏ជាឯកសារប្រវត្តិសាស្ត្រដែលបានបន្សល់ទុកនូវចំណេះដឹងជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។ ជាងចម្លាក់បច្ចុប្បន្ននៅតែបន្តរក្សាសិល្បៈនេះ ដោយបានយកលំនាំពីចម្លាក់បុរាណមកបង្កើតជាស្នាដៃថ្មីៗ។ ជារួមចម្លាក់ថ្មមិនមែនត្រឹមតែជាវត្ថុអនុស្សាវរីយ៍នោះទេ តែវាតំណាងឱ្យការបន្តនូវប្រពៃណី និងការរក្សាទុកនូវកេរ្តិ៍ដំណែលវប្បធម៌ របស់ខ្មែរផងដែរ។ ម្យ៉ាងចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ និងឆ្លងកាត់ដំណាក់កាលជាច្រើន។ ចម្លាក់ថ្មទាំងនេះត្រូវបានផលិតឡើងពី ថ្មភក់ ដែលជាប្រភេទថ្មដ៏សំខាន់ដែលជាងចម្លាក់បុរាណបានប្រើសម្រាប់សាងសង់ប្រាសាទនានា។ ដំណើរការនៃការផលិតចម្លាក់ថ្មទាមទារនូវជំនាញខ្ពស់ និងភាពអត់ធ្មត់។ ជាងចម្លាក់ត្រូវចាប់ផ្ដើមពីការរើសថ្មដែលមានគុណភាពល្អ មិនមានប្រេះ ឬបែក បន្ទាប់មកយកដុំថ្មធំៗមកកាត់ជាដុំតូចៗ តាមទំហំដែលបានកំណត់។ ដំណាក់កាលសំខាន់បំផុតគឺការចម្លាក់ ដែលជាងចម្លាក់ត្រូវប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា កន្ត្រៃ និងញញួរ ដើម្បីឆ្លាក់លំនាំរឿងរ៉ាវ ផ្កា ភ្ញី ឬរូបទេវតាទៅលើដុំថ្ម។ ដំណើរការនេះអាចចំណាយពេលពីច្រើនថ្ងៃទៅច្រើនខែ អាស្រ័យលើភាពល្អិតល្អន់នៃចម្លាក់។ ចុងក្រោយ ចម្លាក់ដែលឆ្លាក់រួចត្រូវបានយកទៅបាញ់ខាត់ ដើម្បីឱ្យវាមានសភាពរលោង និងស្រស់ស្អាត។ ចម្លាក់ថ្មមិនមែនត្រឹមតែជាវត្ថុប្រើប្រាស់នោះទេ តែវាជាស្នាដៃសិល្បៈដែលបានបង្កើតឡើងដោយការខិតខំប្រឹងប្រែង និងជំនាញដ៏ប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរ។ នៅក្នុងនោះចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត មានច្រើនប្រភេទទៅតាមទំហំ លំនាំ និងគោលបំណងនៃការប្រើប្រាស់របស់វា ដែលអាចបែងចែកជាបីក្រុមធំៗ។ ដោយក្រុមទីមួយគឺចម្លាក់តូចៗ ដែលមានទំហំតូចល្មម ងាយស្រួលយួរ ហើយត្រូវបានគេប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរណ៍។ ចម្លាក់ប្រភេទនេះច្រើនតែមានរូបភាពតូចៗដូចជារូបទេវតា អប្សរា ឬផ្នែកមួយនៃជញ្ជាំងប្រាសាទ ដែលភ្ញៀវទេសចរណ៍អាចយកទៅទុកជាកាដូ ឬវត្ថុអនុស្សាវរីយ៍។ ចំណែកក្រុមទីពីរគឺចម្លាក់ធំៗ ដែលត្រូវបានគេប្រើប្រាស់សម្រាប់តុបតែងលម្អ ក្នុងផ្ទះ សណ្ឋាគារ ឬការិយាល័យ។ ចម្លាក់ទាំងនេះមានរូបរាងជាច្រើន ដូចជារូបទេវរូបធំៗ ឬផ្ទាំងចម្លាក់ដែលយកលំនាំតាមរឿងរាមកេរ្តិ៍ ឬរឿងកូរមហាសមុទ្រទឹកដោះ។ រីឯ ក្រុមទីបីគឺចម្លាក់ជាគ្រឿងអលង្ការ ដែលត្រូវបានគេយកមកច្នៃធ្វើជាគ្រឿងអលង្ការដូចជា ចិញ្ចៀន ខ្សែក ឬក្រវិល។ គ្រឿងអលង្ការទាំងនេះមានលក្ខណៈពិសេស និងត្រូវបានគេប្រើប្រាស់សម្រាប់តុបតែងខ្លួន ដែលបង្ហាញពីភាពថ្លៃថ្នូររបស់អ្នកពាក់។ ចម្លាក់ថ្មពីប្រាសាទអង្គរវត្តនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ មិនថាជាវត្ថុអនុស្សាវរីយ៍ គ្រឿងតុបតែងលម្អ ឬគ្រឿងអលង្ការនោះទេ ដែលបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងការរស់នៅដ៏សម្បូរបែបរបស់ប្រជាជនខ្មែរ។ លើសពីនេះ ចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ និងមានតម្លៃដ៏វិសេសវិសាល។ គុណសម្បត្តិដ៏សំខាន់បំផុតគឺមានតម្លៃសិល្បៈនិងប្រវត្តិសាស្ត្រខ្ពស់។ ចម្លាក់ថ្មនីមួយៗសុទ្ធតែជាស្នាដៃសិល្បៈដែលឆ្លាក់ដោយដៃដ៏ប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរ។ លំនាំឆ្លាក់ទាំងនោះបានយកគំរូតាមប្រាសាទអង្គរវត្ត ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ទេវកថា និងជំនឿរបស់ប្រជាជនខ្មែរតាំងពីបុរាណ។ គុណសម្បត្តិបន្ទាប់គឺមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ចម្លាក់ទាំងនេះត្រូវបានផលិតឡើងពីថ្មភក់ ដែលមានលក្ខណៈរឹងមាំ ហើយធន់នឹងអាកាសធាតុ។ ដូច្នេះ វាអាចប្រើប្រាស់បានយូរអង្វែងរាប់រយឆ្នាំដោយមិនងាយបាក់បែក ឬប្រេះស្រាំឡើយ។ ក្រៅពីនេះ ចម្លាក់ក៏មានសុវត្ថិភាពខ្ពស់ផងដែរ ព្រោះវាជាផលិតផលធម្មជាតិទាំងស្រុង ហើយគ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ឡើយ។ សម្រាប់គុណសម្បត្តិចុងក្រោយគឺតម្លៃវប្បធម៌ ដោយវាជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់ប្រជាជនខ្មែរ។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត មិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដ៏មានតម្លៃផងដែរ។ ចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត មិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ចជាតិផងដែរ។ សិប្បកម្មធ្វើចម្លាក់ថ្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារសម្រាប់ជាងចម្លាក់នៅតាមតំបន់ដែលនៅក្បែរប្រាសាទអង្គរ ជាពិសេសនៅខេត្តសៀមរាប។ ការធ្វើចម្លាក់គឺជាជំនាញមួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយវាបានផ្តល់ប្រាក់ចំណូលដល់ជាងចម្លាក់ និងអ្នកពាក់ព័ន្ធនៅក្នុងសហគមន៍។ ក្រៅពីនេះ ចម្លាក់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍។ ចម្លាក់ថ្មបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍។ ជាងនេះទៅទៀត ការផលិតចម្លាក់បានជួយជំរុញផលិតផលសិប្បកម្មរបស់ខ្មែរឲ្យកាន់តែរីកចម្រើន ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរ។ ហើយបានបើកឱកាសឲ្យចម្លាក់ថ្មអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក ចម្លាក់ថ្មដែលយកលំនាំតាមប្រាសាទអង្គរវត្ត គឺជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញថា សិប្បកម្មប្រពៃណីក៏អាចរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។